ប្រទេសកម្ពុជាត្រូវបានប្រទានពរដោយសម្បត្តិធម្មជាតិដ៏មហិមា ជាពិសេសប្រព័ន្ធទឹកទន្លេដ៏សំខាន់ពីរគឺទន្លេមេគង្គ និងទន្លេសាប ដែលជាបេះដូងនៃភូមិសាស្ត្រ វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ។ ដំណើរកម្សាន្តតាមដងទន្លេទាំងពីរនេះ ផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យដែលបង្ហាញពីភាពស្រស់ស្អាតនៃទេសភាពធម្មជាតិ ភាពសម្បូរបែបនៃវប្បធម៌ និងជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាតាមបណ្តោយដងទន្លេ។ ដំណើរកម្សាន្តប្រភេទនេះបានក្លាយជាក្បាលម៉ាស៊ីនជំរុញកំណើនទេសចរណ៍យ៉ាងសំខាន់ ដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា។ ទន្លេមេគង្គ គឺជាទន្លេដ៏វែងបំផុតទី៧ នៅលើពិភពលោក ដែលមានប្រវែងប្រហែល ៤,៩០៩ គីឡូម៉ែត្រ ហូរកាត់ប្រទេសចំនួន៦ រួមមាន ចិន ភូមា ឡាវ ថៃ កម្ពុជា និងវៀតណាម។ នៅពេលហូរកាត់ប្រទេសកម្ពុជា ទន្លេមេគង្គបានបង្កើតជាជីវចម្រុះដ៏សម្បូរបែប និងជាប្រភពនៃជីវិតសម្រាប់ប្រជាជនរាប់លាននាក់។ វាជាប្រភពទឹកសម្រាប់កសិកម្ម ការនេសាទ និងការដឹកជញ្ជូនផងដែរ។ ទឹកទន្លេមេគង្គបាននាំមកនូវល្បាប់ដ៏មានជីជាតិ ដែលធ្វើឲ្យដីនៅតាមដងទន្លេមានជីជាតិខ្ពស់សម្រាប់ដំណាំកសិកម្មជាច្រើនប្រភេទ។ ជីវិតរបស់ប្រជាជនតាមដងទន្លេមេគង្គ គឺពឹងផ្អែកស្ទើរទាំងស្រុងលើធនធានដែលបានមកពីទន្លេនេះ។ ពួកគេរស់នៅដោយការនេសាទ ចិញ្ចឹមត្រី និងធ្វើកសិកម្មនៅតាមដីល្បាប់កោះ ឬឆ្នេរខ្សាច់នៅរដូវប្រាំង។ លើសពីនេះ ទន្លេមេគង្គក៏ជាផ្លូវទឹកដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញពីតំបន់មួយទៅតំបន់មួយទៀតផងដែរ។ តំបន់តាមបណ្តោយទន្លេមេគង្គពោរពេញទៅដោយភូមិស្ងប់ស្ងាត់ ប្រាសាទបុរាណ និងទីក្រុងប្រវត្តិសាស្ត្រជាច្រើន ដែលសុទ្ធសឹងតែអាចទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ។ ទន្លេសាប គឺជាបឹងទឹកសាបដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ ហើយមានលក្ខណៈពិសេសប្លែកពីគេគឺលំហូរទឹករបស់វាបានផ្លាស់ប្ដូរទិសដៅទៅតាមរដូវកាល។ ក្នុងរដូវវស្សា ទឹកទន្លេមេគង្គបានហូរចូលទៅក្នុងទន្លេសាប ដែលធ្វើឲ្យទន្លេសាបរីកមាឌធំទូលាយរហូតដល់ប្រហែល ១៦,០០០ គីឡូម៉ែត្រការ៉េ និងមានជម្រៅប្រហែល ៩ ម៉ែត្រ។ ចំណែកឯក្នុងរដូវប្រាំងវិញ ទឹកពីទន្លេសាបបានហូរត្រឡប់ចូលទៅទន្លេមេគង្គវិញ ដែលបណ្តាលឲ្យទំហំ និងជម្រៅរបស់វាថយចុះយ៉ាងខ្លាំង។ បាតុភូតធម្មជាតិដ៏អស្ចារ្យនេះបានបង្កើតជាប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប ដែលជាជម្រកដ៏សំខាន់សម្រាប់ត្រីទឹកសាបរាប់រយប្រភេទ និងជាកន្លែងបន្តពូជរបស់មច្ឆជាតិជាច្រើន។ ទន្លេសាបក៏ជាជម្រកសម្រាប់សត្វស្លាបជាច្រើនប្រភេទ រួមទាំងប្រភេទសត្វកម្រផងដែរ។ ភូមិបណ្តែតទឹក និងផ្ទះលើសសរខ្ពស់ៗជាច្រើនបានលេចឡើងនៅតាមដងទន្លេសាប ដែលបង្ហាញពីរបៀបរស់នៅប្លែកៗរបស់ប្រជាជននៅទីនោះ។ អ្នកភូមិរស់នៅដោយពឹងផ្អែកទាំងស្រុងលើធនធានពីទន្លេសាប ដោយប្រកបរបរនេសាទ ចិញ្ចឹមត្រី និងធ្វើសិប្បកម្មនានា។ ដំណើរកម្សាន្តតាមដងទន្លេមេគង្គ និងទន្លេសាប មានភាពសម្បូរបែប ដោយផ្តល់ជម្រើសជាច្រើនសម្រាប់ភ្ញៀវទេសចរ ដែលចង់ស្វែងយល់ពីភាពស្រស់ស្អាត និងវប្បធម៌របស់កម្ពុជា។ សម្រាប់ដំណើរកម្សាន្តរយៈពេលខ្លី គឺអាចចេញដំណើរពីទីក្រុងភ្នំពេញ ឬខេត្តសៀមរាប។ ពីទីក្រុងភ្នំពេញ ភ្ញៀវអាចធ្វើដំណើរតាមទូកកម្សាន្តទៅកាន់កោះពេជ្រ ទៅទស្សនាភូមិបាត់ដឹង ឬទៅកាន់ក្រុងតាខ្មៅ ដើម្បីស្វែងយល់ពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមដងទន្លេ។ ពួកគេអាចទស្សនាវត្តអារាមបុរាណ ទីផ្សារក្នុងស្រុក និងសិប្បកម្មប្រពៃណី។ ដំណើរកម្សាន្តរយៈពេលខ្លីពីសៀមរាប ផ្តោតសំខាន់លើការទស្សនាភូមិបណ្តែតទឹកនៅបឹងទន្លេសាប ដូចជាភូមិកំពង់ផ្លុក ភូមិចុងឃ្នៀស ឬភូមិមេជ្រៃ។ ភ្ញៀវអាចជិះទូកកម្សាន្តកាត់ព្រៃលិចទឹក ទៅទស្សនាផ្ទះបណ្តែតទឹក សាលារៀនបណ្តែតទឹក និងវត្តបណ្តែតទឹក ដែលផ្តល់នូវទិដ្ឋភាពប្លែកៗពីជីវិតរស់នៅរបស់ប្រជាជននៅទីនោះ។ ចំណែកឯ ដំណើរកម្សាន្តរយៈពេលវែង បានផ្តល់នូវបទពិសោធន៍ស៊ីជម្រៅជាងមុន ដោយអនុញ្ញាតឲ្យភ្ញៀវចំណាយពេលច្រើនថ្ងៃលើនាវាលំដាប់ខ្ពស់។ នាវាទាំងនេះជាធម្មតាមានបំពាក់នូវបន្ទប់គេងប្រណិត ភោជនីយដ្ឋាន បារ និងកន្លែងកម្សាន្តផ្សេងៗ។ ដំណើរកម្សាន្តនេះអាចចាប់ផ្តើមពីភ្នំពេញ ទៅកាន់សៀមរាប ឬពីកម្ពុជាទៅវៀតណាម តាមបណ្តោយទន្លេមេគង្គ។ ក្នុងអំឡុងពេលធ្វើដំណើរ ភ្ញៀវនឹងបានចុះចតទៅទស្សនាទីក្រុងប្រវត្តិសាស្ត្រ ភូមិសិប្បកម្ម និងប្រាសាទបុរាណនានា។ ពួកគេអាចចូលរួមក្នុងសកម្មភាពវប្បធម៌ ដូចជាការសម្តែងរបាំអប្សរា ការទស្សនាពិធីបុណ្យប្រពៃណី ឬការរៀនធ្វើម្ហូបខ្មែរ។ ដំណើរកម្សាន្តរយៈពេលវែងនេះ ផ្តល់នូវភាពងាយស្រួល និងផាសុកភាពខ្ពស់បំផុត។ ភ្ញៀវអាចរីករាយជាមួយទេសភាពតាមដងទន្លេយ៉ាងស្រស់ស្អាត ខណៈពេលដែលទទួលទានអាហារឆ្ងាញ់ៗ និងទទួលបានសេវាកម្មល្អឥតខ្ចោះ។ ជាពិសេស ដំណើរកម្សាន្តឯកជន គឺសម្រាប់ភ្ញៀវដែលចង់បានភាពឯកជន និងប្រណិតភាព ដំណើរកម្សាន្តឯកជនគឺជាជម្រើសដ៏ល្អ។ ពួកគេអាចជួលទូក ឬនាវាទាំងមូល ហើយរៀបចំកាលវិភាគផ្ទាល់ខ្លួនទៅតាមចំណង់ចំណូលចិត្ត។ ដំណើរកម្សាន្តប្រភេទនេះស័ក្តិសមសម្រាប់គ្រួសារធំ ក្រុមមិត្តភក្តិ ឬពិធីពិសេសនានា។ ភ្ញៀវអាចជ្រើសរើសទីតាំងដែលខ្លួនចង់ទៅទស្សនា រយៈពេលនៃការស្នាក់នៅ និងសកម្មភាពដែលខ្លួនចង់ចូលរួម។ ដំណើរកម្សាន្តតាមដងទន្លេមេគង្គ-ទន្លេសាប ផ្តល់ជូននូវបទពិសោធន៍ប្លែកៗ និងសេវាកម្មដ៏ល្អឥតខ្ចោះដើម្បីធានាថា ភ្ញៀវទេសចរទទួលបានការចងចាំដ៏ល្អបំផុត។ ភ្ញៀវអាចគយគន់ទេសភាពដ៏ស្រស់ត្រកាលតាមដងទន្លេ រួមមានវាលស្រែបៃតងខ្ចី ព្រៃឈើខៀវស្រងាត់ ភូមិដ្ឋានស្ងប់ស្ងាត់ និងថ្ងៃរះ-ថ្ងៃលិចដ៏អស្ចារ្យ។ ការធ្វើដំណើរកាត់ទន្លេសាបក្នុងរដូវវស្សា ផ្តល់នូវទិដ្ឋភាពព្រៃលិចទឹកដ៏ប្លែកភ្នែក ដែលជាជម្រកសម្រាប់សត្វស្លាប និងមច្ឆជាតិជាច្រើនប្រភេទ។ ភាពស្ងប់ស្ងាត់នៃទន្លេ និងខ្យល់អាកាសបរិសុទ្ធ ធ្វើឲ្យភ្ញៀវមានអារម្មណ៍ស្រស់ស្រាយ និងបន្ធូរអារម្មណ៍។ ភ្ញៀវនឹងមានឱកាសបានចុះទៅទស្សនាភូមិជនបទនានា ជួបជាមួយប្រជាជនក្នុងស្រុក និងស្វែងយល់ពីរបៀបរស់នៅប្លែកៗរបស់ពួកគេ។ ពួកគេអាចទស្សនាផ្ទះលើសសរខ្ពស់ៗ ភូមិបណ្តែតទឹក និងសិប្បកម្មប្រពៃណីដូចជា ការតម្បាញសូត្រ ការធ្វើគ្រឿងស្មូន ឬការឆ្លាក់ឈើ។ ការចូលរួមក្នុងសកម្មភាពទាំងនេះ ជួយឲ្យភ្ញៀវយល់កាន់តែច្បាស់ពីជីវិតវប្បធម៌ និងប្រពៃណីរបស់កម្ពុជា។ ភ្ញៀវក៏អាចភ្លក់ម្ហូបអាហារក្នុងស្រុកដ៏ឈ្ងុយឆ្ងាញ់ និងស្វែងយល់ពីវិធីសាស្រ្តចម្អិនម្ហូបប្រពៃណីផងដែរ។ តំបន់ទន្លេមេគង្គ និងទន្លេសាប ជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃជាច្រើនប្រភេទ។ ភ្ញៀវអាចនឹងមានសំណាងបានឃើញសត្វស្លាបទឹកកម្រ ដូចជាសត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កុំ ឬសូម្បីតែផ្សោតទន្លេមេគង្គ ដែលជាប្រភេទសត្វជិតផុតពូជផងដែរ។ សម្រាប់អ្នកចូលចិត្តធម្មជាតិ ដំណើរកម្សាន្តនេះផ្តល់ឱកាសពិសេសដើម្បីស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប។ នាវាកម្សាន្តជាច្រើនផ្តល់ជូននូវសេវាកម្មប្រណិត រួមមានបន្ទប់គេងម៉ាស៊ីនត្រជាក់ ភោជនីយដ្ឋានអាហារឆ្ងាញ់ៗ បារ អាងហែលទឹក និងសេវាកម្មម៉ាស្សា។ បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ តែងតែត្រៀមខ្លួនជាស្រេចដើម្បីផ្តល់សេវាកម្មល្អបំផុតដល់ភ្ញៀវ។ មគ្គុទ្ទេសក៍ទេសចរណ៍ដែលចេះភាសាជាច្រើន នឹងផ្តល់ព័ត៌មានលម្អិតអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងទេសភាពតាមដងទន្លេ។ ដំណើរកម្សាន្តតាមដងទន្លេមេគង្គ-ទន្លេសាប ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនវិស័យទេសចរណ៍កម្ពុជា និងនាំមកនូវអត្ថប្រយោជន៍ជាច្រើន។ ភាពប្លែកនៃដំណើរកម្សាន្តតាមដងទន្លេ ផ្តល់ជម្រើសថ្មីមួយសម្រាប់ភ្ញៀវទេសចរក្រៅពីការទស្សនាប្រាសាទអង្គរវត្ត។ វាទាក់ទាញភ្ញៀវទេសចរដែលចាប់អារម្មណ៍នឹងធម្មជាតិ វប្បធម៌ និងបទពិសោធន៍ថ្មីៗ។ ការផ្សព្វផ្សាយអំពីដំណើរកម្សាន្តនេះ ជួយបង្កើនការយល់ដឹងអំពីគោលដៅទេសចរណ៍កម្ពុជា។ កំណើននៃដំណើរកម្សាន្តតាមដងទន្លេ បានបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនក្នុងស្រុក ទាំងដោយផ្ទាល់ និងដោយប្រយោល។ ប្រជាជនអាចធ្វើការជាបុគ្គលិកលើនាវា មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបើកទូក អ្នកលក់ទំនិញអនុស្សាវរីយ៍ ឬអ្នកផ្តល់សេវាកម្មផ្សេងៗ។ ប្រាក់ចំណូលដែលបានមកពីវិស័យទេសចរណ៍ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដំណើរកម្សាន្តនេះផ្តល់វេទិកាសម្រាប់បង្ហាញពីសិប្បកម្មប្រពៃណី ដូចជាការតម្បាញសូត្រ ការធ្វើគ្រឿងស្មូន និងផលិតផលធ្វើដោយដៃផ្សេងៗទៀត។ ភ្ញៀវទេសចរអាចទិញវត្ថុអនុស្សាវរីយ៍ទាំងនេះ ដែលជួយគាំទ្រដល់សិប្បករក្នុងស្រុក និងថែរក្សាសិល្បៈវប្បធម៌ខ្មែរ។ លើសពីនេះ ការសម្តែងសិល្បៈបុរាណ និងការបង្ហាញអំពីជីវិតប្រចាំថ្ងៃរបស់ប្រជាជន ជួយឲ្យភ្ញៀវទេសចរយល់កាន់តែច្បាស់ពីវប្បធម៌ខ្មែរដ៏សម្បូរបែប។ ដើម្បីបំពេញតម្រូវការនៃដំណើរកម្សាន្តតាមដងទន្លេ រដ្ឋាភិបាល និងវិស័យឯកជនបានវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាកំពង់ផែ កន្លែងស្នាក់នៅ និងផ្លូវថ្នល់នៅតាមបណ្តោយដងទន្លេ។ ការអភិវឌ្ឍទាំងនេះ មិនត្រឹមតែបម្រើវិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់ផងដែរ។ ដំណើរកម្សាន្តតាមដងទន្លេ ក៏អាចរួមចំណែកក្នុងការអប់រំភ្ញៀវទេសចរអំពីសារៈសំខាន់នៃការអភិរក្សបរិស្ថាន និងជីវចម្រុះនៅតាមដងទន្លេមេគង្គ-ទន្លេសាប។ ក្រុមហ៊ុនទេសចរណ៍ជាច្រើនបានចូលរួមក្នុងកម្មវិធីអភិរក្ស និងលើកកម្ពស់ការទេសចរណ៍ប្រកបដោយនិរន្តរភាព។ សរុបមក ដំណើរកម្សាន្តតាមដងទន្លេមេគង្គ-ទន្លេសាប គឺជាបទពិសោធន៍ដ៏អស្ចារ្យដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរ។ វាបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិ វប្បធម៌រស់រវើក និងភាពរាក់ទាក់របស់ប្រជាជនកម្ពុជា។ សម្រាប់វិស័យទេសចរណ៍ជាតិ ដំណើរកម្សាន្តប្រភេទនេះគឺជាកត្តាជំរុញដ៏សំខាន់ដែលនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌យ៉ាងទូលំទូលាយ។ ការបន្តអភិវឌ្ឍ និងផ្សព្វផ្សាយដំណើរកម្សាន្តនេះ នឹងរួមចំណែកយ៉ាងធំធេងដល់កំណើនវិស័យទេសចរណ៍កម្ពុជាទៅថ្ងៃអនាគត។